ខ្សែភាពយន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការឆ្លុះបញ្ចាំងពីអត្តសញ្ញាណខ្មែរ មិនត្រឹមតែជាមធ្យោបាយនៃការកម្សាន្តប៉ុណ្ណោះទេ ថែមទាំងជាកញ្ចក់ឆ្លុះបញ្ចាំងពីជីវិត វប្បធម៌ ប្រវត្តិសាស្ត្រ និងសង្គមខ្មែរទៀតផង។ តាមរយៈរូបភាព និងសាច់រឿង ខ្សែភាពយន្តអាចនាំអ្នកទស្សនាឱ្យស្វែងយល់កាន់តែស៊ីជម្រៅពីអ្វីទៅជាខ្មែរ ។ វប្បធម៌ គឺជាមូលដ្ឋានគ្រឹះនៃអត្តសញ្ញាណជាតិមួយដែលបង្ហាញតាមរយះខ្សែភាពយន្ត គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការបង្ហាញ។ ដូចជាការរស់នៅតាមជនបទ រហូតដល់ទីក្រុង ខ្សែភាពយន្តបង្ហាញពីទម្លាប់នៃការហូបចុក ការស្លៀកពាក់ ការសន្ទនា និងទំនាក់ទំនងសង្គមរបស់ប្រជាជនខ្មែរ ។ ឧទាហរណ៍ ខ្សែភាពយន្តអាចបង្ហាញពីក្រុមគ្រួសារកំពុងជួបជុំគ្នាហូបបាយជុំគ្នា ឬឈុតឆាកជីវិតប្រចាំថ្ងៃរបស់កសិករនៅតាមវាលស្រែ ។ ជាទូទៅភាពយន្តជាច្រើនបានបញ្ចូលនូវទម្រង់សិល្បៈខ្មែរដូចជា របាំអប្សរា របាំប្រពៃណីផ្សេងៗ តន្ត្រីបុរាណ គំនូរ ស្ថាបត្យកម្មប្រាសាទបុរាណ និងសិប្បកម្មនានា ។ ការបង្ហាញសិល្បៈទាំងនេះមិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ តែជាការអប់រំ និងផ្សព្វផ្សាយពីកេរដំណែលវប្បធម៌ផងដែរ។ ចំណែកឯមុខម្ហូបខ្មែរ ដែលជាមរតកវប្បធម៌ដ៏អថេរមិនបាននៃជាតិខ្មែរ ក៏តែងតែត្រូវបានលើកយកមកបង្ហាញយ៉ាងឆ្នៃប្រឌិតក្នុងខ្សែភាពយន្តជាច្រើនផងដែរ។ ជាពិសេសឈុតឆាកធ្វើម្ហូប ឬការជួបជុំពិសាអាហារជាមួយគ្នា ជួយឱ្យទស្សនិកជនយល់កាន់តែច្បាស់ពីរសជាតិ និងសារៈសំខាន់នៃម្ហូបអាហារក្នុងសង្គមខ្មែរ ។ ជាពិសេសនោះក្នុងខ្សែភាពយន្តខ្មែរក៏បានបង្ហាញពី ប្រពៃណីទំនៀមទម្លាប់ដែលបានបន្តពីជំនាន់មួយទៅជំនាន់មួយ ។ ដូចជាពិធីបុណ្យប្រពៃណី ខ្សែភាពយន្តខ្មែរតែងតែបង្ហាញពីឈុតឆាកនៃពិធីបុណ្យប្រពៃណីធំៗសំខាន់ៗដូចជា បុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ បុណ្យកឋិន ជាដើម ។ ការបង្ហាញពីពិធីទាំងនេះ ជួយឱ្យទស្សនិកជនយល់ពីរបៀបរៀបចំ គោលបំណង និងសារៈសំខាន់នៃពិធីបុណ្យនីមួយៗ ។ ឧទាហរណ៍ ការលេងល្បែងប្រជាប្រិយក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឬការយកចង្ហាន់ទៅវត្តក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ ។ តួយ៉ាងរួមមាន ពិធីមង្គលការខ្មែរដែលមានដំណាក់កាលជាច្រើន និងមានអត្ថន័យជ្រាលជ្រៅ ក៏ត្រូវបានបង្ហាញយ៉ាងលម្អិតនៅក្នុងខ្សែភាពយន្តជាច្រើនផងដែរ។ ការបង្ហាញនេះ ជួយផ្សព្វផ្សាយពីភាពប្លែក និងស្រស់ស្អាតនៃប្រពៃណីរៀបអាពាហ៍ពិពាហ៍របស់ខ្មែរ។ ចំណែកឯទំនៀមទម្លាប់ និងជំនឿអំពីការគោរពចាស់ទុំ ការគោរពគ្រូបាអាចារ្យ រហូតដល់ទម្លាប់ក្នុងការស្វាគមន៍ភ្ញៀវ ឬការសំពះ។ ខ្សែភាពយន្តបានបង្ហាញពីទំនៀមទម្លាប់ល្អៗជាច្រើន ដែលជាអត្តសញ្ញាណរបស់ជនជាតិខ្មែរ ។ លើសពីនេះទៀតខ្សែភាពយន្តក៏បានបង្ហាញពីសាសនា ជាពិសេស ព្រះពុទ្ធសាសនា បានចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមខ្មែរ ហើយមានខ្សែភាពយន្តជាច្រើនដែលបានឆ្លុះបញ្ចាំងពីឥទ្ធិពលទាំងនេះ ។ នៅក្នុងព្រះពុទ្ធសាសនា ឈុតឆាកក្នុងវត្តអារាម នឹងការគោរពបូជាព្រះពុទ្ធ ការបួសរៀន ការប្រតិបត្តិធម៌ ការចូលរួមពិធីបុណ្យសាសនា គឺជាអ្វីដែលត្រូវបានបង្ហាញជាញឹកញាប់។ ហើយក៏មានការបង្ហាញពីតួនាទីសំខាន់នៃព្រះពុទ្ធសាសនាក្នុងជីវិតប្រចាំថ្ងៃ និងផ្នត់គំនិតរបស់ប្រជាជនខ្មែរផងដែរ ។ ដូចជាជំនឿលើព្រហ្មញ្ញសាសនា និងអារក្សអ្នកតាក៏ត្រូវបានបង្ហាញក្នុងខ្សែភាពយន្តមួយចំនួនផងដែរ ជាពិសេសក្នុងខ្សែភាពយន្តដែលទាក់ទងនឹងរឿងព្រេងនិទាន ឬជំនឿអរូបិយ។ ក្រៅពីឥទ្ធិពលសាសនាលើសីលធម៌ និងតម្លៃ ក្នុងរឿងក៏បានបង្ហាញពីរបៀបដែលជំនឿសាសនាជះឥទ្ធិពលដល់ការរស់នៅ ការគិត និងការសម្រេចចិត្តរបស់តួអង្គ ដែលឆ្លុះបញ្ចាំងពីតម្លៃសីលធម៌ និងអប់រំដែលសង្គមខ្មែរប្រកាន់ខ្ជាប់ ។ ដូចនេះហើយបានជាខ្សែភាពយន្តខ្មែរគឺត្រូវបានកញ្ចក់ឆ្លុះបញ្ចាំងពីចំណុចសំខាន់ៗមួយដែលបានបង្ហាញយ៉ាងច្បាស់លាស់ពីអត្តសញ្ញាណជាតិ ។ ហើយក៏បានបង្ហាញនូវវប្បធម៌ ប្រពៃណី និងជំនឿសាសនា ខ្សែភាពយន្តមិនត្រឹមតែបម្រើជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការអប់រំ ផ្សព្វផ្សាយ និងថែរក្សាកេរដំណែលដ៏មានតម្លៃទាំងនេះទៅកាន់មនុស្សជំនាន់ក្រោយ និងពិភពលោកទៀតផង។ មិនត្រឹមតែប៉ុណ្ណោះទេ ក្នុងរឿងក៏បានកញ្ចក់ឆ្លុះបញ្ចាំងដ៏ជ្រាលជ្រៅពីតថភាពជីវិត និងសង្គមខ្មែរតាមរយះតួរអង្គអោយទស្សនិកជនយល់កាន់តែច្បាស់ពីបញ្ហាប្រឈម ភាពរីករាយ សេចក្តីទុក្ខ និងការតស៊ូរបស់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ។ ខ្សែភាពយន្តខ្មែរជាច្រើនបានបង្ហាញពីលក្ខណៈពិសេសនៃជីវិតប្រចាំថ្ងៃរបស់ប្រជាជននៅតាមបណ្ដាខេត្តនឹងនៅក្នុងទីក្រុង ។ សម្រាប់ជីវិតនៅជនបទ ភាពយន្តជាច្រើនបានផ្តោតលើជីវិតកសិករ ដែលពឹងផ្អែកលើវិស័យកសិកម្មជាចម្បង ។ ក្នុងឈុតធ្វើស្រែចម្ការ ការនេសាទត្រី ពិធីបុណ្យប្រពៃណីនៅតាមភូមិ ការជួបជុំសហគមន៍ និងទំនាក់ទំនងអ្នកជិតខាង ត្រូវបានបង្ហាញយ៉ាងលម្អិត ។ ជាទូទៅភាពយន្តបែបនេះច្រើនបង្ហាញពីភាពសាមញ្ញ ភាពស្ងប់ស្ងាត់ និងពេលខ្លះក៏បានបង្ហាញពីភាពខ្វះខាតផ្នែកសេដ្ឋកិច្ចរបស់ប្រជាជននៅទីនោះផងដែរ ។ ចំណែកឯជីវិតនៅក្នុងទីក្រុងវិញគឺផ្ទុយពីជនបទ សាច់រឿងបានបង្ហាញពីជីវិតដ៏មមាញឹកនៃការងារ និងភាពអ៊ូអរនៅទីក្រុងផងដែរ ។ ចំពោះការងារតាមរោងចក្រ ការប្រកបមុខរបរផ្សេងៗ ការប្រឈមនឹងបញ្ហាលំនៅឋាន បញ្ហាចំណាកស្រុក និងគម្លាតសង្គមរវាងអ្នកមាននិងអ្នកក្រ ត្រូវបានលើកយកមកបង្ហាញនៅក្នុងសាច់រឿង ។ រីឯជីវិតអ្នកនេសាទ អ្នកចម្ការ និងមុខរបរផ្សេងៗវិញភាពយន្តក៏បានលើកបង្ហាញពីជីវិតពិតរបស់អ្នកប្រកបរបរទាំងនេះផងដែរ ។ មិនថាជាអ្នកនេសាទនៅមាត់ទន្លេ អ្នកលក់ដូរតាមផ្សារ ឬសិប្បករ អ្នកបើករ៉ឺម៉ក ខ្សែភាពយន្តព្យាយាមចាប់យកនូវទិដ្ឋភាពជាក់ស្ដែងនៃជីវិតប្រចាំថ្ងៃរបស់ពួកគេ ។ នៅក្នុងរឿងតួរអង្គក៏បានលើកយកបញ្ហាសង្គមសំខាន់ៗមកបង្ហាញ ដើម្បីជាការដាស់តឿន នឹងរកដំណោះស្រាយផងដែរ ។ ជាទូទៅភាពក្រីក្រ គឺជាគម្លាតនៃសង្គម ដែលភាពយន្តជាច្រើនបានបង្ហាញពីផលប៉ះពាល់នៃជីវភាពមកលើគ្រួសារ ការបាត់បង់ឱកាសសិក្សាផ្សេងៗ និងបញ្ហាសុខភាព ។ ច្បាស់ណាស់វាក៏បានបង្ហាញពីគម្លាតដ៏ធំ រវាងអ្នកមាន និងអ្នកក្រ ដែលជាការប្រកាន់វណ្ណះ ការរើសអើង ដែលវាបានបង្កឱ្យមានភាពអយុត្តិធម៌ក្នុងសង្គមខ្មែរ ។ អំពើពុករលួយ និងភាពអយុត្តិធម៌ដែរជាបញ្ហានៅក្នុងស្ថាប័នមួយចំនួន ឬការរំលោភបំពាន ការប្រើប្រាស់អំណាច ជារឿយៗដែលត្រូវបានលើកយកមកសម្តែង ដើម្បីបង្ហាញពីផលវិបាកដែលវាបង្កដល់សង្គម ។ ឯបញ្ហាបរិស្ថានខ្លះក៏បានលើកឡើងពីបញ្ហាទាក់ទងនឹងការបំពុលបរិស្ថាន ការកាប់បំផ្លាញព្រៃឈើ ឬការគ្រប់គ្រងធនធានធម្មជាតិ ដែលជះឥទ្ធិពលអវិជ្ជមានដល់ការស់នៅរបស់ប្រជាជន ។ ចំណែកឯបញ្ហាគ្រួសារក៏តែងតែ លើកយកមកឆ្លុះបញ្ចាំងជាញឹកញាប់ពីភាពស្មុគស្មាញនៃទំនាក់ទំនងក្នុងគ្រួសារ ជម្លោះរវាងប្ដីប្រពន្ធ កូន ឬឪពុកម្ដាយ ឬបញ្ហាអំពើហិង្សាក្នុងគ្រួសារ ។ នៅក្នុងនោះដែរ ភាពយន្តក៏មិនភ្លេចលើកយកពីស្មារតីសាមគ្គីភាព ដែលតែងតែបង្ហាញពីទឹកចិត្តជួយគ្នាទៅវិញទៅមកក្នុងសហគមន៍ ការចែករំលែក និងការរួមគ្នាដោះស្រាយបញ្ហា ។ ការអត់ធ្មត់ និងជំនឿ តួអង្គជាច្រើនបង្ហាញពីការអត់ធ្មត់ចំពោះការលំបាកនៅក្នុងបញ្ហាណាមួយ ដែលអាចជួយពួកគេឱ្យឆ្លងផុតឧបសគ្គ ។ ចំពោះតួអង្គក្នុងខ្សែភាពយន្តមិនមែនគ្រាន់តែជាបុគ្គលក្នុងសាច់រឿងនោះទេ តែពួកគេក៏ជានិមិត្តរូបដែលតំណាងឱ្យលក្ខណៈពិសេសរបស់ជនជាតិខ្មែរផងដែរ ។ តួអង្គខ្លះតំណាងអោយវប្បធម៌ និងប្រពៃណីតាមរយៈអាកប្បកិរិយា ការស្លៀកពាក់ ការនិយាយស្ដី និងរបៀបរស់នៅរបស់តួអង្គ ដែរខ្សែភាពយន្តបានបង្ហាញពីទិដ្ឋភាព វប្បធម៌ និងប្រពៃណីខ្មែរ។ ឧទាហរណ៍ តួរអង្គដែរស្លៀកសំម្លៀកបំពាក់រៀបការ គឺបានបង្ហាញពីវប្បធម៍នឹងទំនាមទំលាបនៃការរៀបអាពាពិពាណ៍របស់ប្រជាជនខ្មែរ ។ ចំណែកឯតួអង្គខ្លះទៀតបង្ហាញពីគុណសម្បត្តិដូចជា ភាពអត់ធ្មត់ ការតស៊ូ ការស្រឡាញ់គ្រួសារ ភាពស្មោះត្រង់ ទឹកចិត្តសប្បុរសធម៌ជាដើម ។ ឧទាហរណ៍ តួអង្គដែលខិតខំប្រឹងប្រែងក្នុងជីវិតតាំងពីមានជីវភាពក្រខ្សត់ រហូតដល់មានអ្វីៗគ្រប់យ៉ាង ។ មិនត្រឹមតែសម្រាប់ការកម្សាន្ត និងបង្ហាញអត្តសញ្ញាណវប្បធម៌នោះទេ ខ្សែភាពយន្តខ្មែរនៅតែមានតួនាទីសំខាន់ក្នុងការផ្សាយផ្ទេរទំនុកចិត្តប្រវត្តិសាស្ត្រនៃជាតិខ្មែរ។ ហើយថែមទាំងលើកយកព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗមកបង្ហាញ ដូចជារឿងរ៉ាវសម័យអង្គរ សម័យលង្វែក ឬជាពិសេសគឺរបបខ្មែរក្រហម ។ ការសម្តែងឡើងវិញនូវរឿងទាំងនេះក៏បានចូលរួមជួយរំលឹកការចងចាំរួមរបស់ប្រជាជន អប់រំមនុស្សជំនាន់ក្រោយអំពីអតីតកាល និងបង្ហាញពីការតស៊ូរបស់ជនជាតិខ្មែរក្នុងការជំនះឧបសគ្គនាពេលនោះ ។ ជាពិសេសរឿងរ៉ាវដែលលើកឡើងពីបញ្ហាសង្គម និងការប្រឈមមុខមិនរត់គេចពីបញ្ហាក្នុងសង្គមនាពេលបច្ចុប្បន្ននោះទេ ។ រឿងរ៉ាវទាក់ទងនឹងភាពក្រីក្រ អំពើពុករលួយ អំពើហិង្សា ត្រូវបានលើកយកមកបង្ហាញ ដើម្បីឱ្យទស្សនិកជនពិចារណា និងស្វែងរកដំណោះស្រាយ ។ ក្រៅពីបញ្ហានេះភាពយន្តក៏បានបង្ហាញពីក្តីសង្ឃឹម ការអភិវឌ្ឍន៍ និងភាពវិជ្ជមានរបស់សង្គមអំពីការខិតខំ ការអប់រំ ឬការច្នៃប្រឌិតថ្មីៗ អោយមានអនាគតល្អ ។ នៅក្នុងសាច់រឿងក៏បានបង្ហាញពីទំនាក់ទំនងរវាងមនុស្សជំនាន់ចាស់ និងជំនាន់ថ្មី ដោយបានឆ្លុះបញ្ចាំងពីគម្លាតនៃការគិត និងការរៀនសូត្រពីគ្នាទៅវិញទៅមក ។ ដើម្បីឱ្យយុវជនខ្មែរមានការយល់ដឹងលើអត្តសញ្ញាណជាតិ ដែលបានបន្សល់ទុកអំពីការផ្សាយពីទំនៀមទម្លាប់ វប្បធម៌ ស្នាដៃសិល្បៈ និងប្រវត្តិសាស្ត្រខ្មែរតាមរយៈខ្សែភាពយន្ត គឺមានសារៈសំខាន់យ៉ាងខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះទេ នៅក្នុងរឿងក៏បានដើរតួរនាទីយ៉ាងសំខាន់ក្នុងការនាំយកប្រវត្តិសាស្ត្រជាតិមកបង្ហាញ ។ ភាពយន្តខ្លះបានបង្ហាញពីភាពរុងរឿងនៃចក្រភពខ្មែរ នាសម័យអង្គរហើយក៏បានជួយលើកកម្ពស់មោទនភាពជាតិ និងរំលឹកដល់កេរដំណែលដ៏អស្ចារ្យរបស់ដូនតាផងដែរ ។ ការរំលឹកដល់ព្រឹត្តិការណ៍សំខាន់ៗ ដូចជាសម័យអង្គរ សម័យលង្វែក សម័យអាណានិគមបារាំង សង្គ្រាមស៊ីវិល និងរបបប្រល័យពូជសាសន៍ខ្មែរក្រហមផងដែរ។ រឿងទាំងនេះជួយឱ្យអ្នកជំនាន់ក្រោយយល់ដឹងពីអតីតកាលដ៏ឈឺចាប់ និងមេរៀនប្រវត្តិសាស្ត្រ។ ជាពិសេសមានការលើកតម្កើងវីរភាព របស់បុព្វបុរស និងវីរជនដែលបានតស៊ូដើម្បីការពារទឹកដី និងអធិបតេយ្យភាពជាតិ ។ សរុបមក ខ្សែភាពយន្តគឺមានឥទ្ធិពលណាស់ក្នុងការបង្ហាញ អត្តសញ្ញាណខ្មែរ ទៅកាន់ពិភពលោក និងជួយឱ្យប្រជាជនខ្មែរខ្លួនឯងយល់កាន់តែច្បាស់អំពីប្រវត្តសាស្រ្តរបស់ខ្លួន ។